ការ៉េមចេក គឺជាបង្អែមដ៏ងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់ត្រជាក់ស្រស់ស្រាយ ដែលល្អបំផុតសម្រាប់ញ៉ាំនៅពេលអាកាសធាតុក្ដៅ។ វាមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានសុខភាពល្អទៀតផង ព្រោះភាគច្រើនធ្វើពីចេកសុទ្ធដោយមិនចាំបាច់បន្ថែមស្ករច្រើនឡើយ។ បង្អែមនេះស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តរសជាតិផ្អែមធម្មជាតិ និងអ្នកដែលចង់ញ៉ាំបង្អែមបែបសុខភាព។ ដើម្បីធ្វើការ៉េមចេក យើងត្រូវការគ្រឿងផ្សំមិនច្រើនទេ ហើយភាគច្រើនជាគ្រឿងផ្សំដែលងាយស្រួលរក។ យើងត្រូវជ្រើសរើសចេកណាំវ៉ាណាដែលទុំល្អ គឺសំខាន់ណាស់ ព្រោះវាជាប្រភពនៃរសជាតិផ្អែមធម្មជាតិ។ ហើយនិងមាន ខ្ទិះដូងដើម និងទឹកដោះគោខាប់ ឬអ្នកអាចបន្ថែមទឹកដោះគោឆៅ ទឹកសណ្តែក និងទឹកដោះគោអាល់ម៉ុនបាន តាមចំណូលចិត្ត។ ការបន្ថែមនេះជួយឱ្យការ៉េមកាន់តែមានសាច់ម៉ដ្ឋ និងមានជាតិខ្លាញ់បន្តិច ដែលបានធ្វើអោយបង្កើនរសជាតិ និងភាពឆ្ងាញ់របស់វា។ ចំណែកឯ គ្រឿងផ្សំំបន្ថែមទៀតដែលយើងមិនគួរខ្វះបាននោះគឺ អំបិល សណ្ដែកដីលីង សាច់ខ្នុរទុំ និងសាច់ដូងខ្ចី។ ហើយក៏មាន ថង់សម្រាប់ច្រក ឬឈើសម្រាប់ដោតការ៉េមងាយស្រួលសម្រាប់ការកាន់ញុាំ។ សម្រាប់វិធីធ្វើ ជំហានដំបូង គឺការរៀបចំចេកអោយបានល្អទុកជាមុន។ ត្រូវបកសម្បក ចេកណាំវ៉ា ដែលបានរៀបចំទុក រួចយកវាទៅសង្កត់អោយចេញជារាងសម្ពែតៗ។ បន្ទាប់មក យកវាទៅដាក់ទុកក្នុងចានស្អាត ទុកមួយឡែកសិន។ សម្រាប់ សាច់ខ្នុរទុំ យើងត្រូវវះយកគ្រាប់ចេញ ហើយហាន់ ឬបេះជាដុំតូចៗល្មម។ រីឯ សាច់ដូងខ្ចី ក៏ដូចគ្នា កូសវាជាសរសៃ ឬជាដុំតូចៗល្មម។ ការរៀបចំគ្រឿងផ្សំទាំងនេះជាមុន ជួយឱ្យការធ្វើការ៉េមកាន់តែរលូន។ ចំពោះ ខ្ទិះដូងវិញ យើងត្រូវយកវាទៅចម្អិនអោយឆ្អិនសិន។ ដោយដាក់ឆ្នាំងអោយក្ដៅ រួចចាក់ខ្ទិះដូង និងអំបិលចូល ហើយបន្តកូររហូតដល់ទឹកខ្ទិះដូងពុះល្អ។ បន្ទាប់មក យកសណ្ដែកដី មកលីងអោយវាឆ្អិន ហើយឡើងក្រហម រួចបកសម្បកវា បន្ទាប់មកយកវាទៅបុក ឬដំអោយម៉ត់ល្មម។ ហើយយកចេកដែលបានដាក់នៅក្នុងចានមក រួចចាក់ទឹកខ្ទិះដូង សាច់សរសៃខ្នុរទុំ សាច់សរសៃដូងខ្ចី សណ្ដែកដីលីង និងទឹកដោះគោខាប់ ហើយច្របល់ចូលគ្នាអោយសព្វល្អ។ ក្រោយមក យកវាទៅចាក់ចូលក្នុងថង់ ហើយសង្កត់វាអោយសម្ពែតបន្តិច រួចយកឈើមកដោតចំកណ្ដាលជាកាស្រេច។ ប្រសិនបើ មិនចង់ប្រើថង់ប្លាស្ទិចនោះទេ យើងអាចដាក់វាចូលទៅក្នុងប្រអប់ណាមួយក៏បានដែរ ទៅតាមចំណង់ចំណូលចិត្ត។ ចុងក្រោយ យកវាទៅដាក់ក្នុងទូរទឹកកកទុករយៈពេលមួយយប់ ជាការស្រេច។